ញាំពងទាកូន គឺជាម្ហូបមួយប្រភេទទៀតដែលគេនិយមច្នៃពីពងទាកូន ក្រៅពីការស្ងោរញ៉ាំធម្មតាដូចគ្នា។ ម្ហូបប្រភេទនេះមានរសជាតិប្លែកពីគេ ដោយសារវាមានការផ្សំគ្នានូវ រសជាតិជូរ ហឹរ ផ្អែម និងប្រៃ យ៉ាងចុះសម្រុង ដែលធ្វើឱ្យអ្នកញ៉ាំមានអារម្មណ៍ស្រស់ស្រាយ និងប្លែកមាត់។ វាជាជម្រើសដ៏ល្អសម្រាប់អាហារសម្រន់ ឬ ជាម្ហូបសម្រាប់ក្លែម ពេលមានពិធីជួបលៀងម្តងៗ។